កម្ពុជាមានភាពល្បីល្បាញដោយសារសម្បូរទៅដោយធនធានធម្មជាតិ ជាពិសេស រុក្ខជាតិ និងសត្វព្រៃ ដែលជាផ្នែកមួយយ៉ាងសំខាន់នៃប្រព័ន្ធអេកូឡូស៊ី។ នៅក្រោមអាកាសធាតុត្រូពិច និងលក្ខណៈសណ្ឋានដីរបស់ប្រទេសកម្ពុជា ផ្ទៃដីព្រៃឈើគ្របដណ្តប់លើផ្ទៃដីសរុប ៧៣% ឬប្រហែល ១៣,០០០,០០០ ហិចតា ដែលធ្វើឱ្យ ប្រទេសនេះមានភាពសម្បូរទៅដោយព្រៃឈើ និងសត្វព្រៃចម្រុះជាច្រើនប្រភេទ។ ក៏ប៉ុន្តែនាពេលបច្ចុប្បន្នកាលនេះ ដោយមូលហេតុសង្គ្រាមឈ្មួញទុច្ចរិត និងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ព្រៃឈើនៅសល់ប្រហែល៤០%នៃផ្ទៃប្រទេសប៉ុណ្ណោះ។ រីឯសត្វលើគោកនិងសត្វក្នុងទឹកក៏ត្រូវហិនហោចទៅៗ។ ផលិផលព្រៃឈើអាចបំពេញតម្រូវការនៅក្នុងប្រទេសបានគ្រប់គ្រាន់ ហើយបាននាំចេញទៅក្រៅប្រទេសទៀតផង។ កម្ពុជាមានប្រភេទរុក្ខជាតិជាច្រើនប្រភេទដែលដុះនៅតាមព្រៃភ្នំ ព្រៃល្បោះ ព្រៃកោងកាង និងតំបន់ដីសើម។ រុក្ខជាតិព្រៃឈើធំៗ រួមមាន ឈើទាល នាងនួន បេង ធ្នង់ គគីរ និងក្រញូង ដែលសុទ្ធសឹងជាប្រភេទឈើមានតម្លៃខ្ពស់។ ព្រៃឈើទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងបរិស្ថាន និងជាជម្រកសត្វព្រៃ។ ផ្សេងៗទៀតជាច្រើនទៀតដូចជា វល្លិ៍ ឫស្សី និងប្រភេទរុក្ខជាតិតូចៗដែលដុះក្រាលដី ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីផងដែរ។ មានរុក្ខជាតិជាច្រើនប្រភេទត្រូវបានប្រើប្រាស់ជាឱសថបុរាណសម្រាប់ព្យាបាលជំងឺផ្សេងៗដូចជា ផ្ដៅ រំដួល ម្លិះ និងក្រូចសើច។ មិនតែប៉ុណ្ណោះរុក្ខជាតិដែលជាឱសថមានច្រើនដែលអាចយកទៅព្យាបាលជំងឺបានមាន ស្មៅក្រវាញ ជ្រូក ប្រមោយដំរី ដើមឆ្មា ស្លែង ល្ពៅ គរ ត្របែក ឆ្កែស្រែង អំពិល វល្លិបណ្តូល ពេជ្រ ផ្ការំយោល ម្ជុលពេជ្រ ប្រទាលផ្សេងៗ...។ គេយករុក្ខជាតិទាំងនេះមក ធ្វើថ្នាំព្យាបាលតាមប្រភេទជំងឺផ្សេងៗ។ ក្នុងចំណោមពពួកសត្វលើគោកក្រៅពីសត្វស្រុកប្រទេសកម្ពុជាសម្បូរសត្វព្រៃណាស់ដូចជាប្រើស ក្តាន់ ស្វា ជ្រូកព្រៃ ពស់។ ក្រៅពីសត្វទាំងនេះ គេះអាចកត់សម្គាល់មានពពួកសត្វស្លាបជាច្រើន ដែលនៅរស់នៅក្នុងព្រៃនៅតាមមាត់បឹង នឹងតាមវាលភក់ មានមាន់ព្រៃ កុក ក្រសារ។ រីឯបឹងនឹងទន្លេសម្បូរទៅដោយមច្ឆាជាតិពិសេសគឺត្រី។ ប្រទេសកម្ពុជាអាចដឹកនាំត្រីទៅក្រៅប្រទេសជាច្រើនក្នុងមួយឆ្នាំៗ។ ចំណែកឯឈូងសមុទ្រកម្ពុជាក៏សម្បូរទៅដោយត្រីសមុទ្រផងដែរ។ ផលិតផលត្រីសមុទ្រក៏ដូចជាផលិផលទឹកសាបដែរ គឺកម្ពុជាអាចដឹកនាំត្រីដែលនៅសល់ពីតម្រូវការទៅក្រៅប្រទេសជារៀងរាល់ឆ្នាំ។ សត្វលើគោកនឹងសត្វក្នុងទឹកទាំងនោះគឺជាភោគទ្រព្យមួយដ៏សំខាន់។ សត្វលើគោកដែលជាថនិកសត្វមានជាច្រើនប្រភេទទៅតាមអម្បូររៀងៗខ្លួន។ ដំរីអាស៊ី ជាសត្វព្រៃដ៏ធំសម្បើមដែលជាមោទកភាពរបស់កម្ពុជា តែបច្ចុប្បន្នកំពុងប្រឈមនឹងការគំរាមកំហែង។ ខ្លាធំ និងខ្លាឃ្មុំ ជាសត្វស៊ីសាច់ដែលដើរតួនាទីសំខាន់ក្នុងខ្សែសង្វាក់អាហារ។ គោព្រៃ និងខ្ទីង ជាប្រភេទសត្វកម្រដែលជាមរតកធម្មជាតិដ៏មានតម្លៃ។ ឈ្លូស ប្រើស ទន្សោង ជាប្រភេទសត្វកម្រដែលភាគច្រើនរស់នៅក្នុងព្រៃជ្រៅ។ ស្វា និងទោច ជាប្រភេទសត្វព្រៃដែលរស់នៅតាមដើមឈើក្នុងព្រៃ។ បក្សី កម្ពុជាជាជម្រកបក្សីជាង ៦០០ ប្រភេទ រួមមាន ត្រយ៉ងយក្ស ជាបក្សីជាតិរបស់កម្ពុជា ត្រយ៉ងចង្កេងខ្មៅ ស្មោញ និង ចាបព្រៃវែង ជាដើម។ បក្សីទាំងនេះភាគច្រើនរស់នៅតាមតំបន់ព្រៃល្បោះ ព្រៃស្រោង និងតំបន់ដីសើម។ សត្វល្មូន រួមមាន ពស់ ជាច្រើនប្រភេទដូចជា ពស់ថ្លាន់ ពស់វែក និងពស់វែកដំបូក។ ក្រៅពីនេះក៏មាន ក្រពើ អណ្ដើក និង គីង្គក់ ជាដើម។ សត្វក្នុងទឹករួមមានត្រី ដែលកម្ពុជាមានធនធានត្រីទឹកសាបយ៉ាងសំបូរបែប ជាពិសេសនៅតំបន់ទន្លេមេគង្គ និងបឹងទន្លេសាប។ ប្រភេទត្រីទឹកសាបមាន ត្រីរាជ ត្រីឆ្ពិន ត្រីក្អែក និង ត្រីប្រា ត្រីការហោតូច ឬត្រីក្បាលឡាន ឬត្រីគល់រាំងធំ ត្រីត្រសក់ស ត្រីក្រហម ត្រីក្បក ត្រីខ្លា ត្រីឆ្កោកទីទុយ ត្រីស្ទក់។ ត្រីទាំងនេះជាប្រភពអាហារដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា។ ថនិកសត្វក្នុងទឹក រួមមាន ផ្សោតទន្លេមេគង្គ ដែលជាប្រភេទសត្វកម្រដែលរស់នៅក្នុងទន្លេមេគង្គភាគខាងជើងនៃប្រទេសកម្ពុជា។ វាជាប្រភេទសត្វជិតផុតពូជ និងកំពុងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីអង្គការអភិរក្សនានា។ បច្ចុប្បន្ន រុក្ខជាតិ និងសត្វព្រៃនៅកម្ពុជាកំពុងប្រឈមនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ ការបាត់បង់ទីជម្រក ដោយសារការកាប់ឈើ ការពង្រីកវិស័យកសិកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ការបរបាញ់ និងជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីយកសាច់ ស្បែក ឆ្អឹង ឬចិញ្ចឹមទៅតាមតំបន់។ ការបំពុលបរិស្ថាន ប៉ះពាល់ដល់ប្រភពទឹក និងជម្រកធម្មជាតិ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយអង្គការអភិរក្សជាតិ និងអន្តរជាតិ កំពុងខិតខំប្រឹងប្រែងការពារ និងអភិរក្សធនធានធម្មជាតិទាំងនេះតាមរយៈការបង្កើតតំបន់ការពារ ការពង្រឹងច្បាប់ និងការអប់រំសាធារណជន។